ការជៀសវាងការថតរូបជាមួយមនុស្សបីនាក់ គឺជាជំនឿមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ វាជាអបិយជំនឿមួយដែលមនុស្សចាស់បានទូន្មានតៗគ្នាមកដល់បច្ចុប្បន្ន។ ជំនឿនេះមិនត្រឹមតែមាននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីផងដែរ។ គេជឿថា ការថតរូបជាមួយគ្នាបីនាក់អាចនាំមកនូវប្រផ្នូលអាក្រក់ ហើយអាចជះឥទ្ធិពលដល់អ្នកដែលនៅក្នុងរូបថតនោះ។ នៅក្នុងសង្គមខ្មែរគេជឿថា ការថតរូបមនុស្សបីនាក់ គឺជាប្រផ្នូលនៃភាពអពមង្គល។ មនុស្សជាច្រើនបានយល់ថា ក្រុមមនុស្សបីនាក់ដែលថតរូបជាមួយគ្នានឹងត្រូវមាននរណាម្នាក់ជួបគ្រោះថ្នាក់។ ជាពិសេសគឺមនុស្សដែលនៅចំកណ្តាលនៅក្នុងរូបថតនោះ នឹងជួបគ្រោះថ្នាក់មុនគេ។ ពួកគេអាចនឹងជួបគ្រោះថ្នាក់ផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ ឬក៏គ្រោះថ្នាក់ដោយយថាហេតុ។ ពេលខ្លះ គេក៏ជឿថាអ្នកនៅចំកណ្តាលរូបនឹងត្រូវស្លាប់មុនគេផងដែរ។ ដោយសារតែជំនឿនេះហើយ ទើបមនុស្សភាគច្រើនតែងតែជៀសវាងការថតរូបជាមួយគ្នាបីនាក់។ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលអ្នកណាម្នាក់ស្នើសុំឱ្យថតរូបជាមួយគ្នា។ ជំនឿនេះក៏មានទំនាក់ទំនងទៅនឹងគំនិតអំពីភាពមិនស្មើគ្នានិងភាពមិនពេញលេញផងដែរ។ លេខបីត្រូវបានចាត់ទុកថាជាលេខដែលមិនពេញលេញ ឬមិនមានតុល្យភាពនៅក្នុងវប្បធម៌ខ្មែរ។ ការថតរូបគឺជាការចាប់យករូបភាពនិងព្រលឹងនៅពេលណាមួយ។ ដូច្នេះ ការថតរូបជាមួយគ្នាបីនាក់អាចបង្កឱ្យមានអតុល្យភាពនៅក្នុងជោគវាសនារបស់អ្នកទាំងបី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនមិនជឿទៅលើជំនឿនេះផងដែរ។ ពួកគេយល់ថាវាគ្រាន់តែជាអបិយជំនឿដែលមនុស្សបង្កើតឡើងប៉ុណ្ណោះ។ ការជឿឬមិនជឿទៅលើជំនឿនេះគឺអាស្រ័យទៅលើការយល់ឃើញរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែទោះជាយ៉ាងណា ជំនឿនេះនៅតែបន្តស្ថិតស្ថេរយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរ។ វានៅតែជាការរំឭកដល់មនុស្សគ្រប់គ្នាឱ្យចេះប្រុងប្រយ័ត្ន។ ការជៀសវាងការថតរូបជាមួយមនុស្សបីនាក់បានក្លាយជាទម្លាប់មួយ។ ពិសេសក្នុងចំណោមមនុស្សចាស់ជំនាន់មុនដែលប្រកាន់ភ្ជាប់ជំនឿយ៉ាងខ្ជាប់ខ្ជួន។ វាបានក្លាយជាផ្នែកមួយនៃប្រពៃណីវប្បធម៌ដែលគួរឱ្យចាប់អារម្មណ៍។